បច្ចុប្បន្នភាពនៃបច្ចេកវិទ្យាបានធ្វើឱ្យការសិក្សាតាមប្រព័ន្ធអនឡាញក្លាយជាជម្រើសដ៏វិសេសវិសាលសម្រាប់សិស្សានុសិស្សនៅកម្ពុជា។ កម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់នូវឯកសារមេរៀនយ៉ាងសម្បូរបែបសម្រាប់កុមារគ្រប់រូបនៅទូទាំងប្រទេស។ សិស្សានុសិស្សអាចចូលទៅកាន់ប្រព័ន្ធនេះដើម្បីទាញយកសៀវភៅសិក្សាគោលតាមកម្រិតថ្នាក់នីមួយៗបានដោយភាពងាយស្រួលបំផុត។ វីដេអូបង្រៀនដែលផលិតដោយគ្រូឧទ្ទេសដែលមានបទពិសោធន៍ខ្ពស់ជួយឱ្យការយល់ដឹងរបស់សិស្សកាន់តែមានភាពច្បាស់លាស់។ ការរៀនតាមរយៈកម្មវិធីផ្លូវការនេះធានាបានថាមេរៀនទាំងអស់ គឺស្របតាមស្តង់ដារដែលកំណត់ដោយរដ្ឋបាលអប់រំជាតិយើង។ មេរៀនជាវីដេអូទាំងនោះគ្របដណ្តប់លើមុខវិជ្ជាសំខាន់ៗដូចជាភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាជាដើម។ សិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិគួរតែប្រើប្រាស់កម្មវិធីនេះដើម្បីពង្រឹងសមត្ថភាពបន្ថែមនៅផ្ទះ។ ការសិក្សាបន្ថែមតាមរយៈវីដេអូជួយឱ្យសិស្សអាចមើលឡើងវិញនូវចំណុចដែលមិនទាន់យល់ច្បាស់ក្នុងអំឡុងពេលរៀននៅសាលា។ ប្រព័ន្ធនេះគឺជាជំនួយការដ៏ល្អសម្រាប់អាណាព្យាបាលក្នុងការតាមដាន និងជួយបង្រៀនកូនៗបន្ថែមនៅពេលទំនេរពីការងារ។ យើងអាចសង្កេតឃើញថាការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំកំពុងមានការរីកចម្រើនយ៉ាងរហ័សនៅក្នុងសង្គមខ្មែរយើង។ សិស្សនៅតាមតំបន់ដាច់ស្រយាលក៏អាចទទួលបានចំណេះដឹងស្មើភាពគ្នាជាមួយសិស្សនៅទីក្រុងតាមរយៈការរៀនតាមអនឡាញនេះ។ សៀវភៅអេឡិចត្រូនិចដែលមានក្នុងប្រព័ន្ធជួយកាត់បន្ថយការចំណាយលើការទិញឯកសារចម្លងដែលមានតម្លៃថ្លៃសម្រាប់គ្រួសារ។ ការចូលរួមប្រើប្រាស់កម្មវិធីរបស់ក្រសួង គឺជាការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជាយើងទាំងអស់គ្នា។ មេរៀននីមួយៗត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់ទៅតាមជំពូក និងមេរៀននីមួយៗដែលងាយស្រួលក្នុងការស្វែងរក។ សិស្សថ្នាក់ទីដប់ពីរកំពុងតែមមាញឹកក្នុងការស្រាវជ្រាវតាមរយៈកម្មវិធីនេះដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងបាក់ឌុបខាងមុខ។ ការបង្រៀនតាមអនឡាញជួយឱ្យសិស្សមានភាពម្ចាស់ការលើការសិក្សារបស់ខ្លួនច្រើនជាងមុន និងចេះបែងចែកពេលវេលាបានល្អ។ ចំណេះដឹងដែលទទួលបានពីគ្រូដែលមានសមត្ថភាពតាមអនឡាញ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាជីពនាពេលអនាគត។ ប្រព័ន្ធអប់រំឌីជីថលនេះផ្តល់លទ្ធភាពឱ្យយើងសិក្សាបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងឱ្យតែមានសេវាអ៊ីនធឺណិតប្រើប្រាស់។ គ្រូបង្រៀនជាច្រើនបានខិតខំផលិតមេរៀនឱ្យមានភាពទាក់ទាញដើម្បីឱ្យសិស្សានុសិស្សងាយយល់ និងមិនមានអារម្មណ៍ធុញទ្រាន់។ ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីរៀនសូត្រ គឺជាការដើរឱ្យទាន់សម័យកាលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទីបួន។ មេរៀននីមួយៗតែងតែមានការសង្ខេបនូវចំណុចសំខាន់ៗដែលធ្វើឱ្យការចងចាំរបស់សិស្សមានប្រសិទ្ធភាពខ្ពស់បំផុតតែម្តង។ ភាពសម្បូរបែបនៃឯកសារក្នុងកម្មវិធីនេះ គឺជាមធ្យោបាយដ៏ល្អក្នុងការបំពេញបន្ថែមនូវអ្វីដែលខ្វះខាតក្នុងថ្នាក់រៀនផ្ទាល់។ យើងគួរតែលើកទឹកចិត្តឱ្យកុមារប្រើប្រាស់ទូរស័ព្ទដៃក្នុងផ្លូវវិជ្ជមានដោយការចូលរៀនតាមរយៈកម្មវិធីអប់រំទាំងនេះវិញ។ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍន៍មាតិកាអប់រំឱ្យកាន់តែមានគុណភាព និងមានលក្ខណៈស្តង់ដារអន្តរជាតិ។ ការសិក្សាតាមប្រព័ន្ធឌីជីថលជួយកាត់បន្ថយគម្លាតចំណេះដឹងរវាងសិស្សានុសិស្សដែលរស់នៅក្នុងតំបន់ខុសៗគ្នាទូទាំងប្រទេស។ ភាពជោគជ័យនៃការសិក្សា គឺអាស្រ័យលើការខិតខំប្រឹងប្រែងប្រើប្រាស់ធនធានដែលមានក្នុងកម្មវិធីសិក្សាផ្លូវការមួយនេះឱ្យអស់លទ្ធភាព។ សាលាឌីជីថល គឺជាវេទិកាមួយដែលផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាដែលកំពុងមានតម្រូវការទីផ្សារខ្ពស់។ និស្សិតដែលចង់ពង្រឹងសមត្ថភាពផ្នែកព័ត៌មានវិទ្យាអាចរកឃើញមេរៀនដែលមានការពន្យល់ជាភាសាខ្មែរយ៉ាងក្បោះក្បាយ។ ការរៀនអំពីទីផ្សារឌីជីថលជួយឱ្យម្ចាស់អាជីវកម្មខ្នាតតូចអាចពង្រីកការលក់របស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពក្នុងសម័យនេះ។ ជំនាញទន់ក៏ជាផ្នែកមួយដ៏សំខាន់ដែលសាលាឌីជីថលបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាដើម្បីពង្រឹងសមត្ថភាពទំនាក់ទំនង។ មេរៀននីមួយៗត្រូវបានរចនាឡើងក្នុងគោលបំណងឱ្យអ្នកសិក្សាអាចយកទៅអនុវត្តផ្ទាល់ក្នុងកន្លែងការងាររបស់ពួកគេបាន។ យុវជនខ្មែរជាច្រើនកំពុងតែចាប់អារម្មណ៍រៀនសូត្រពីរបៀបបង្កើតកម្មវិធីទូរស័ព្ទ និងការរចនាគេហទំព័រតាមរយៈវេទិកានេះ។ ការបកស្រាយនូវពាក្យបច្ចេកទេសពិបាកៗមកជាភាសាជាតិជួយឱ្យអ្នកសិក្សាឆាប់ចាប់បាននូវខ្លឹមសារសំខាន់នៃមេរៀនទាំងនោះ។ ការវិនិយោគលើការរៀនជំនាញឌីជីថល គឺជាការរៀបចំខ្លួនដើម្បីទទួលបានឱកាសការងារល្អៗដែលមានប្រាក់បៀវត្សរ៍ខ្ពស់។ បុគ្គលិកក្រុមហ៊ុនអាចឆ្លៀតពេលសម្រាកពីការងារដើម្បីបង្កើនចំណេះដឹងបន្ថែមតាមរយៈមេរៀនខ្លីៗដែលមានក្នុងប្រព័ន្ធនេះ។ ភាពច្នៃប្រឌិតក្នុងការបង្រៀនរបស់គ្រូបង្គោលក្នុងសាលាឌីជីថលធ្វើឱ្យការរៀនមុខវិជ្ជាបច្ចេកវិទ្យាលែងជាបញ្ហាពិបាកទៀតហើយ។ យើងអាចសង្កេតឃើញថាធនធានមនុស្សផ្នែកបច្ចេកវិទ្យានៅកម្ពុជាកំពុងតែកើនឡើងតាមរយៈការសិក្សាតាមអនឡាញបែបនេះ។ ការយល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថលជួយឱ្យការបំពេញការងារប្រចាំថ្ងៃមានភាពរហ័ស និងមានផលិតភាពខ្ពស់ជាងមុន។ សាលាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនមានការគិតបែបវិភាគ និងដោះស្រាយបញ្ហាដោយប្រើបច្ចេកវិទ្យា។ មេរៀនអំពីការវិភាគទិន្នន័យ គឺជាចំណុចខ្លាំងមួយដែលជួយឱ្យអ្នកធ្វើការអាចធ្វើសេចក្តីសម្រេចចិត្តបានយ៉ាងត្រឹមត្រូវបំផុត។ ការរៀនសូត្រមិនចេះចប់មិនចេះហើយ គឺជាកត្តាគន្លឹះដែលនាំឱ្យបុគ្គលម្នាក់ៗទទួលបានជោគជ័យក្នុងអាជីពការងាររបស់ខ្លួន។ វេទិកានេះផ្តល់នូវបរិយាកាសសិក្សាដែលអំណោយផលសម្រាប់អ្នកដែលចូលចិត្តស្វែងយល់ពីអ្វីដែលថ្មីៗជានិច្ចក្នុងពិភពលោក។ ចំណេះដឹងផ្នែកឌីជីថលជួយឱ្យយើងអាចប្រកួតប្រជែងជាមួយកម្លាំងពលកម្មនៅក្នុងតំបន់អាស៊ានបានយ៉ាងមានទំនុកចិត្តបំផុត។ សាលាឌីជីថលតែងតែធ្វើបច្ចុប្បន្នភាពមេរៀនរបស់ខ្លួនដើម្បីឱ្យស្របទៅតាមការវិវត្តន៍ចុងក្រោយនៃបច្ចេកវិទ្យាពិភពលោក។ ការចំណាយពេលវេលាបន្តិចបន្តួចជារៀងរាល់ថ្ងៃដើម្បីរៀនជំនាញថ្មីនឹងផ្តល់លទ្ធផលយ៉ាងអស្ចារ្យសម្រាប់អនាគតយូរអង្វែង។ យើងគួរតែចេះទាញយកអត្ថប្រយោជន៍ពីវេទិកាសិក្សាក្នុងស្រុកដែលត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់ជនជាតិខ្មែរ។ ការរៀនផ្នែករចនាក្រាហ្វិកជួយឱ្យយុវជនមានឱកាសបង្កើតការងារដោយខ្លួនឯង និងអាចរកចំណូលបានពីគ្រប់ទីកន្លែងទាំងអស់។ ខ្លឹមសារនៃមេរៀននីមួយៗ គឺមានភាពស៊ីជម្រៅនិងសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។ ការបង្កើនសមត្ថភាពផ្នែកឌីជីថល គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាងសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែរឹងមាំឡើង។ យុវជនគ្រប់រូបគួរតែមានគោលដៅច្បាស់លាស់ក្នុងការជ្រើសរើសមុខជំនាញដែលខ្លួនស្រឡាញ់តាមរយៈការស្វែងយល់ក្នុងប្រព័ន្ធនេះ។ ការចែករំលែកបទពិសោធន៍ពីសំណាក់គ្រូដែលមានជំនាញច្បាស់លាស់ គឺជាពន្លឺបង្ហាញផ្លូវដ៏ល្អសម្រាប់អ្នកសិក្សាជំនាន់ក្រោយ។ យូដឺមី គឺជាផ្សារមជ្ឈមណ្ឌលសិក្សាខ្នាតអន្តរជាតិដែលអនុញ្ញាតឱ្យយើងរៀនសូត្រពីអ្នកជំនាញនៅជុំវិញពិភពលោកបាន។ បច្ចុប្បន្ននេះមានគ្រូបង្រៀនជនជាតិខ្មែរជាច្រើនបានបញ្ចូលមេរៀនជាភាសាជាតិទៅក្នុងវេទិកាលំដាប់ពិភពលោកមួយនេះ។ ការសិក្សាលើកម្មវិធីយូដឺមីផ្តល់នូវភាពបត់បែនខ្ពស់បំផុតសម្រាប់អ្នកដែលមានពេលវេលាតិចតួច ឬមានការងាររវល់ខ្លាំង។ អ្នកសិក្សាអាចទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាបន្ទាប់ពីបានបញ្ចប់វគ្គសិក្សានីមួយៗដោយជោគជ័យតាមការកំណត់។ មេរៀនផ្នែកការប្រើប្រាស់កម្មវិធីការិយាល័យដូចជាអ៊ិចសែលត្រូវបានបង្រៀនយ៉ាងលម្អិតចាប់ពីកម្រិតដំបូងដល់កម្រិតខ្ពស់។ ការរៀនកាត់តវីដេអូតាមអនឡាញកំពុងតែពេញនិយមយ៉ាងខ្លាំងសម្រាប់អ្នកដែលចង់ក្លាយជាអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម។ តម្លៃនៃវគ្គសិក្សានីមួយៗមានភាពសមរម្យដែលអនុញ្ញាតឱ្យសិស្សានុសិស្សអាចសន្សំថវិកាដើម្បីទិញមេរៀនដែលខ្លួនចង់រៀន។ យើងអាចមើលមេរៀនឡើងវិញបានមិនកំណត់ចំនួនដងឡើយដែលនេះជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ការរៀនសូត្រដោយខ្លួនឯង។ ការរៀនតាមល្បឿនផ្ទាល់ខ្លួនជួយឱ្យអ្នកសិក្សាមិនមានសម្ពាធ និងអាចយល់ច្បាស់ពីខ្លឹមសារមុននឹងបន្តទៅមេរៀនបន្ទាប់។ មេរៀននីមួយៗមានការដាក់ពិន្ទុ និងការផ្តល់មតិយោបល់ពីអ្នកសិក្សាផ្សេងទៀតដែលជួយឱ្យយើងជ្រើសរើសវគ្គសិក្សាដែលល្អ។ ការទទួលបានចំណេះដឹងពីអ្នកជំនាញផ្ទាល់ជួយឱ្យយើងដឹងពីតិចនិកសំខាន់ៗដែលមិនសូវមានបង្រៀននៅក្នុងសៀវភៅទ្រឹស្តី។ យូដឺមី គឺជាកន្លែងប្រមូលផ្តុំទៅដោយចំណេះដឹងឥតដែនកំណត់ដែលយើងអាចរៀនបានគ្រប់មុខជំនាញដែលយើងប្រាថ្នាចង់បាន។ ការរៀនជំនាញបច្ចេកទេសតាមរយៈវីដេអូបង្ហាញផ្ទាល់លើអេក្រង់ជួយឱ្យការអនុវត្តតាមមានភាពងាយស្រួល និងរហ័សបំផុត។ គ្រូខ្មែរដែលបង្កើតមេរៀនលើវេទិកានេះបានខិតខំយ៉ាងខ្លាំងក្នុងការរៀបចំឯកសារយោងឱ្យមានភាពគ្រប់ជ្រុងជ្រោយបំផុត។ ការសិក្សាតាមប្រព័ន្ធនេះជួយឱ្យយើងមានវិន័យក្នុងការរៀនសូត្រ និងចេះស្វែងរកចំណេះដឹងថ្មីៗដោយមិនចាំបាច់មានគ្រូនៅក្បែរ។ និស្សិតអាចយកចំណេះដឹងពីយូដឺមីទៅបំពេញបន្ថែមនូវអ្វីដែលពួកគេបានរៀននៅសាកលវិទ្យាល័យដើម្បីឱ្យកាន់តែខ្លាំងពូកែ។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីចំណេញពេលវេលាក្នុងការរៀនសូត្រ គឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃសម្រាប់យុវជនសម័យឌីជីថល។ យើងអាចចូលរៀនបានតាមរយៈទូរស័ព្ទដៃ ឬកុំព្យូទ័រយួរដៃនៅគ្រប់ទីកន្លែងដែលយើងមានអារម្មណ៍ថាចង់សិក្សាមេរៀន។ ការអភិវឌ្ឍន៍ខ្លួនឯងជានិច្ចតាមរយៈការរៀនអនឡាញនឹងធ្វើឱ្យយើងក្លាយជាបុគ្គលដែលមានតម្លៃ និងមានសមត្ថភាពខ្ពស់។ ការរៀនសូត្រលើវេទិកាអន្តរជាតិជួយឱ្យយើងមើលឃើញពីរបៀបដែលពិភពលោកកំពុងតែវិវត្តន៍ទៅមុខយ៉ាងរហ័សបំផុត។ ខាន់អាខាដឺមី គឺជាគេហទំព័រអប់រំដែលមិនស្វែងរកប្រាក់ចំណេញ និងផ្តល់មេរៀនដោយឥតគិតថ្លៃសម្រាប់មនុស្សគ្រប់គ្នា។ មេរៀនគណិតវិទ្យា និងវិទ្យាសាស្ត្រជាច្រើនត្រូវបានបកប្រែជាភាសាខ្មែរដើម្បីសម្រួលដល់ការសិក្សារបស់កូនខ្មែរយើង។ លំហាត់អនុវត្តដែលមានក្នុងប្រព័ន្ធជួយឱ្យសិស្សអាចតេស្តសមត្ថភាពខ្លួនឯង និងដឹងពីចំណុចខ្វះខាតដែលត្រូវកែលម្អ។ ការរៀនជាមួយរូបភាព និងវីដេអូពន្យល់ដែលមានលក្ខណៈវិទ្យាសាស្ត្រជួយឱ្យសិស្សឆាប់យល់ពីទ្រឹស្តីដែលស្មុគស្មាញ។ សិស្សានុសិស្សអាចចាប់ផ្តើមរៀនពីមូលដ្ឋានគ្រឹះដំបូងបំផុតរហូតដល់កម្រិតខ្ពស់ទៅតាមសមត្ថភាពជាក់ស្តែងរបស់ពួកគេ។ ប្រព័ន្ធនេះមានមុខងារតាមដានការរីកចម្រើនរបស់សិស្សដែលជួយឱ្យគ្រូ និងអាណាព្យាបាលអាចដឹងពីលទ្ធផលសិក្សាបាន។ ការផ្តល់ចំណេះដឹងដោយឥតគិតថ្លៃ គឺជាបុព្វហេតុដ៏ឧត្តុង្គឧត្តមក្នុងការជួយដល់កុមារដែលខ្វះខាតលទ្ធភាពហិរញ្ញវត្ថុ។ មុខវិជ្ជាវិទ្យាសាស្ត្រដូចជាជីវវិទ្យា និងរូបវិទ្យាត្រូវបានពន្យល់តាមរយៈការពិសោធន៍និម្មិតយ៉ាងមានភាពទាក់ទាញបំផុត។ យើងគួរតែប្រើប្រាស់ធនធានទាំងនេះឱ្យបានច្រើនដើម្បីពង្រឹងចំណេះដឹងផ្នែកវិទ្យាសាស្ត្រពិតឱ្យកាន់តែរឹងមាំជាងមុន។ ការបកប្រែខ្លឹមសារជាភាសាជាតិជួយលុបបំបាត់របាំងភាសា និងធ្វើឱ្យការរៀនសូត្រមានសមធម៌សម្រាប់សិស្សគ្រប់រូប។ ការខិតខំរៀនសូត្រតាមរយៈប្រព័ន្ធនេះជួយឱ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំមុននឹងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ ភាពសម្បូរបែបនៃលំហាត់ គឺជាឱកាសដ៏ល្អសម្រាប់សិស្សក្នុងការហ្វឹកហាត់ខួរក្បាលឱ្យមានភាពរហ័សរហួននិងវៃឆ្លាត។ យុវជនខ្មែរយើងគួរតែស្វែងយល់ពីរបៀបប្រើប្រាស់ប្រព័ន្ធនេះដើម្បីជាប្រយោជន៍ដល់ការសិក្សាប្រចាំថ្ងៃរបស់ខ្លួន។ ការរៀនសូត្រ គឺជាការវិនិយោគដែលមិនចេះរីងស្ងួតហើយខាន់អាខាដឺមី គឺជាប្រភពចំណេះដឹងដែលយើងមិនគួររំលង។ ការចូលរួមប្រើប្រាស់គេហទំព័រនេះ គឺជាការបើកទ្វារទៅរកពិភពលោកនៃវិទ្យាសាស្ត្រដែលមានភាពអស្ចារ្យនិងសម្បូរបែប។ យូធូប គឺជាបណ្ណាល័យវីដេអូដ៏ធំបំផុតដែលយើងអាចស្វែងរកមេរៀនគ្រប់ប្រភេទបានដោយមិនចាំបាច់ចំណាយប្រាក់។ គ្រូបង្រៀន និងអ្នកមានចំណេះដឹងជាច្រើននៅកម្ពុជាបានចែករំលែកមេរៀនល្អៗរបស់ពួកគេនៅលើបណ្តាញសង្គមមួយនេះ។ យើងអាចរៀនភាសាបរទេសដូចជាភាសាអង់គ្លេស ចិន និងជប៉ុន បានយ៉ាងងាយស្រួលតាមរយៈការស្វែងរកវីដេអូបង្រៀន។ ការរៀនផ្នែកគណនេយ្យ និងការគ្រប់គ្រងហិរញ្ញវត្ថុតាមអនឡាញជួយឱ្យយើងចេះចាត់ចែងលុយកាក់បានកាន់តែប្រសើរ។ ផ្នែកវិស្វកម្ម និងការជួសជុលឧបករណ៍ផ្សេងៗក៏មានវីដេអូបង្ហាញយ៉ាងលម្អិតដែលយើងអាចអនុវត្តតាមបានភ្លាមៗ។ ការប្រើប្រាស់មុខងារស្វែងរកតាមរយៈពាក្យគន្លឹះជួយឱ្យយើងរកឃើញអ្វីដែលយើងចង់រៀនក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទី។ ការចូលរួមបញ្ចេញមតិយោបល់ក្រោមវីដេអូជួយឱ្យមានការពិភាក្សា និងការផ្លាស់ប្តូរចំណេះដឹងរវាងអ្នករៀននិងអ្នកបង្រៀន។ យុវជនជាច្រើនបានប្រើប្រាស់យូធូបដើម្បីរៀនជំនាញសិល្បៈដូចជាការលេងឧបករណ៍តន្ត្រី ឬការគូររូបភាពផ្សេងៗ។ ភាពសម្បូរបែបនៃមាតិកាអប់រំធ្វើឱ្យយូធូបក្លាយជាឧបករណ៍ដ៏មានអំណាចសម្រាប់ការរៀនសូត្រពេញមួយជីវិតរបស់យើង។ យើងគួរតែចេះជ្រើសរើសឆានែលណាដែលផ្តល់នូវចំណេះដឹងពិតប្រាកដ និងមានប្រយោជន៍សម្រាប់អនាគតរបស់យើងម្នាក់ៗ។ ការស្វែងយល់ពីរបៀបធ្វើម្ហូប ឬការដាំដុះដំណាំផ្សេងៗក៏ជាចំណេះដឹងដែលយើងអាចរៀនបានពីបណ្តាញសង្គមនេះដែរ។ ការចំណាយពេលមើលវីដេអូអប់រំជារៀងរាល់ថ្ងៃជួយឱ្យយើងមានការយល់ដឹងទូលំទូលាយពីបញ្ហានានាក្នុងសង្គម និងពិភពលោក។ យើងអាចរក្សាទុកវីដេអូដែលសំខាន់ៗទុកមើលនៅពេលក្រោយបានយ៉ាងងាយស្រួលតាមរយៈមុខងាររក្សាទុករបស់យូធូប។ ការចែករំលែកវីដេអូមេរៀនល្អៗទៅកាន់មិត្តភក្តិ គឺជាការចូលរួមចំណែកក្នុងការផ្សព្វផ្សាយចំណេះដឹងក្នុងសង្គមជាតិ។ យូធូបបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ការសិក្សាបែបទំនើបកម្មដែលផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាព។ ចំណេះដឹងដែលទទួលបានពីការមើលវីដេអូជួយឱ្យយើងមានគំនិតច្នៃប្រឌិតថ្មីៗក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ ការរៀនតាមរយៈការមើល និងការស្តាប់ជួយឱ្យខួរក្បាលឆាប់ទទួលយកព័ត៌មានបានល្អជាងការអានសៀវភៅតែម្យ៉ាង។ យើងគួរតែលើកទឹកចិត្តឱ្យអ្នកបង្កើតមាតិកាអប់រំផលិតវីដេអូដែលមានគុណភាពខ្ពស់បន្ថែមទៀតសម្រាប់កូនខ្មែរ។ ការសិក្សាដោយសេរីតាមរយៈអ៊ីនធឺណិត គឺជាសិទ្ធិអំណាចដ៏អស្ចារ្យដែលយុវជនសម័យនេះគ្រប់រូបមាននៅក្នុងដៃរបស់ខ្លួន។ ការប្រើប្រាស់យូធូបក្នុងផ្លូវត្រូវនឹងជួយឱ្យយើងក្លាយជាបុគ្គលដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងមានគុណធម៌ក្នុងជីវិត។ ការរៀនតាមអនឡាញទាមទារឱ្យយើងមានវិន័យក្នុងខ្លួនខ្ពស់បំផុតដើម្បីអាចសម្រេចបាននូវគោលដៅដែលបានកំណត់។ ការរៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ជួយឱ្យយើងមិនរំលងមេរៀនសំខាន់ៗ និងអាចរៀនបានជាប្រចាំជារៀងរាល់ថ្ងៃ។ យើងត្រូវចេះទប់ស្កាត់ការរំខានផ្សេងៗពីបណ្តាញសង្គមក្នុងអំឡុងពេលដែលយើងកំពុងតែផ្តោតអារម្មណ៍សិក្សាមេរៀន។ ការកំណត់គោលដៅតូចៗជារៀងរាល់សប្តាហ៍នឹងជួយឱ្យយើងមានកម្លាំងចិត្តក្នុងការបន្តការសិក្សាឱ្យបានចប់សព្វគ្រប់។ ការរៀននៅផ្ទះអាចមានភាពធុញថប់ប្រសិនបើយើងមិនចេះរៀបចំបរិយាកាសសិក្សាឱ្យមានភាពស្រស់ស្រាយ និងមានផាសុកភាព។ សេចក្តីព្យាយាម គឺជាស្ពានចម្លងយើងទៅរកភាពជោគជ័យទោះបីជាការសិក្សានោះមានភាពលំបាកខ្លាំងយ៉ាងណាក៏ដោយចុះ។ ការមានទំនួលខុសត្រូវលើការសិក្សារបស់ខ្លួនឯង គឺជាសញ្ញានៃភាពចាស់ទុំដែលសិស្សគ្រប់រូបគួរតែមាននៅក្នុងខ្លួន។ យើងគួរតែបង្កើតក្រុមសិក្សាតាមអនឡាញជាមួយមិត្តភក្តិដើម្បីពិភាក្សានិងដោះស្រាយលំហាត់ដែលពិបាកៗជាមួយគ្នា។ ការសម្រាកឱ្យបានគ្រប់គ្រាន់ និងការហាត់ប្រាណជួយឱ្យខួរក្បាលមានភាពស្រឡះល្អក្នុងការទទួលយកចំណេះដឹងថ្មីៗ។ ការកត់ត្រានូវចំណុចសំខាន់ៗក្នុងអំឡុងពេលមើលវីដេអូមេរៀនជួយឱ្យការចងចាំមានភាពរឹងមាំ និងអាចរំលឹកឡើងវិញបាន។ យើងមិនត្រូវបោះបង់ចោលការសិក្សានៅកណ្តាលទីឡើយព្រោះចំណេះដឹង គឺជាទ្រព្យសម្បត្តិដែលគ្មាននរណាម្នាក់អាចលួចបាន។ ការចេះប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ គឺជាមាសប្រាក់ដែលនាំឱ្យយើងមានអនាគតភ្លឺស្វាង និងមានក្តីសង្ឃឹមជានិច្ច។ មេរៀនដែលយើងបានរៀនតាមអនឡាញនឹងមានតម្លៃនៅពេលដែលយើងយកវាទៅអនុវត្តក្នុងជីវិតពិតឱ្យមានប្រសិទ្ធភាព។ ការរៀនសូត្រ គឺជាដំណើរការពេញមួយជីវិតដែលតម្រូវឱ្យយើងមានការអត់ធ្មត់ និងមានចិត្តចង់ចេះចង់ដឹងជាប្រចាំ។ យើងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងថាអាចរៀនជំនាញថ្មីៗបានតាមរយៈការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ។ បច្ចេកវិទ្យា គឺជាឧបករណ៍សម្រាប់ជួយយើងប៉ុន្តែអ្នកដែលធ្វើឱ្យមានលទ្ធផលពិតប្រាកដ គឺស្ថិតលើឆន្ទៈរបស់ខ្លួនយើងផ្ទាល់។ ការចែករំលែកចំណេះដឹងដែលបានរៀនទៅកាន់អ្នកដទៃ គឺជាវិធីដ៏ល្អបំផុតក្នុងការជួយពង្រឹងការចងចាំរបស់ខ្លួនឯង។ យើងគួរតែមានមោទនភាពចំពោះការរីកចម្រើនបន្តិចម្តងៗដែលយើងទទួលបានតាមរយៈការសិក្សាដោយស្វ័យសិក្សាបែបនេះ។ ការតស៊ូជម្នះរាល់ឧបសគ្គក្នុងការរៀនសូត្រនឹងនាំមកនូវផ្លែផ្កាដ៏ផ្អែមល្ហែមសម្រាប់ជីវិតនាពេលអនាគតដ៏ខ្លីខាងមុខ។ ការរៀនអនឡាញ គឺជាឱកាសដ៏មហិមាសម្រាប់យុវជនខ្មែរក្នុងការអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានដ៏មានតម្លៃសម្រាប់ជាតិ។ យើងត្រូវចេះរៀបចំទូរស័ព្ទ ឬកុំព្យូទ័រឱ្យមានកម្មវិធីអប់រំច្រើនជាងកម្មវិធីកម្សាន្តដែលនាំឱ្យខាតបង់ពេលវេលា។ ការស្រឡាញ់ការរៀនសូត្រ គឺជាទម្លាប់ដ៏ល្អដែលនឹងជួយឱ្យយើងមានជីវភាពរស់នៅកាន់តែប្រសើរនិងមានភាពថ្លៃថ្នូរ។ រាល់ការខិតខំប្រឹងប្រែងនៅថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនិងសេចក្តីសុខក្នុងក្រុមគ្រួសាររបស់យើង។ សរុបមកវិញការប្រើប្រាស់ប្រព័ន្ធសិក្សាអនឡាញឱ្យបានត្រឹមត្រូវនឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការកសាងអនាគតឱ្យ កាន់តែប្រសើរ។